អាជីវកម្មលក្ខណៈគ្រួសារគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដោយវាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍នានា។ ភាគច្រើននៃសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសមាជិកគ្រួសារ ដែលនេះបង្ហាញពីវប្បធម៌នៃការជួយគ្នាទៅវិញទៅមក។ ការបើកហាងលក់ចាប់ហួយ ឬអាជីវកម្មខ្នាតតូចនៅមុខផ្ទះផ្ទាល់ខ្លួន គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់គ្រួសារខ្មែរក្នុងការកាត់បន្ថយចំណាយលើការជួលទីតាំង និងការធ្វើដំណើរ។ អាជីវកម្មគ្រួសារជួយឱ្យមានការចរាចរណ៍សាច់ប្រាក់នៅក្នុងសហគមន៍ផ្ទាល់ ដែលវាជាកត្តាជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពរស់រវើក និងមានស្ថិរភាព។ អាជីវកម្មគ្រួសារខ្នាតតូចជួយឱ្យប្រជាជនខ្មែរមានភាពម្ចាស់ការលើខ្លួនឯង និងមិនចាំបាច់ធ្វើការចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែង ឬទៅក្រៅប្រទេស។ ការប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ក្នុងតំបន់ ជួយឱ្យអាជីវកម្មគ្រួសារអាចផលិតទំនិញដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងស្រុកប្រើប្រាស់។ អាជីវកម្មលក្ខណៈគ្រួសារជួយកាត់បន្ថយសម្ពាធលើទីផ្សារការងាររដ្ឋ និងជួយសម្រួលដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានសណ្ដាប់ធ្នាប់។ ភាពជោគជ័យនៃអាជីវកម្មគ្រួសារមួយ មិនត្រឹមតែនាំមកនូវភាពមានបានសម្រាប់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពសម្រាប់វង្សត្រកូល និងសហគមន៍ទាំងមូល។ អាជីវកម្មគ្រួសារនៅតាមតំបន់ទេសចរណ៍ដូចជាសៀមរាប បានរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយម្ហូបអាហារ និងសេវាកម្មបែបប្រពៃណីដល់ភ្ញៀវអន្តរជាតិ។ អាជីវកម្មគ្រួសារជួយថែរក្សានូវតុល្យភាពនៃតម្លៃទំនិញនៅលើទីផ្សារ តាមរយៈការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ជាមួយក្រុមហ៊ុនធំៗ។ នៅក្នុងបរិបទសង្គមខ្មែរ ការទុកចិត្តគ្នាទៅវិញទៅមករវាងបងប្អូន និងសាច់ញាតិ គឺជាគ្រឹះដ៏សំខាន់ដែលធ្វើឱ្យអាជីវកម្មគ្រួសារអាចឈរជើងបានយូរអង្វែង។ ការសម្រេចចិត្តនៅក្នុងអាជីវកម្មគ្រួសារខ្មែរ ច្រើនតែធ្វើឡើងតាមរយៈការពិភាក្សានៅលើតុបាយ ដែលវាបង្ហាញពីភាពស្និទ្ធស្នាល និងការឯកភាពគ្នាក្នុងចំណោមសមាជិក។ នៅក្នុងសង្គមកម្ពុជា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការលក់ដូរប្រចាំថ្ងៃ ដែលធ្វើឱ្យអាជីវកម្មគ្រួសារភាគច្រើនមានភាពរឹងមាំផ្នែកសាច់ប្រាក់។ ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មគ្រួសារ និងអតិថិជននៅកម្ពុជា ច្រើនតែមានលក្ខណៈដូចជាបងប្អូន ដែលបង្កើតបានជាវប្បធម៌យោគយល់ និងការជឿជាក់គ្នា។ ម្ចាស់អាជីវកម្មគ្រួសារខ្មែរភាគច្រើនមានស្មារតីតស៊ូអត់ធ្មត់ខ្ពស់ ដោយសុខចិត្តធ្វើការតាំងពីព្រលឹមទល់ព្រលប់ដើម្បីធានាបាននូវការរីកចម្រើននៃមុខរបរ។ ការរក្សាបាននូវភាពសុខដុមរមនាក្នុងគ្រួសារ គឺជាកម្លាំងចលករដែលជំរុញឱ្យការរកស៊ីមានភាពរលូន និងមានសិរីសួស្តីដល់សមាជិកគ្រប់រូប។ ភាពស្និទ្ធស្នាលក្នុងអាជីវកម្មគ្រួសារអាចជាដាវមុខពីរ បើមិនមានការដាក់ចេញនូវវិន័យការងារឱ្យបានច្បាស់លាស់ និងតឹងរ៉ឹងចំពោះសមាជិកគ្រប់រូបនោះទេ។ ការផ្តល់តម្លៃដល់បុគ្គលិកដែលមិនមែនជាសមាជិកគ្រួសារឱ្យដូចជាសាច់ញាតិ គឺជាយុទ្ធសាស្ត្រមួយដើម្បីរក្សាមនុស្សពូកែឱ្យនៅជួយអាជីវកម្មបានយូរអង្វែង។ ការរៀនសូត្រពីកំហុសក្នុងអាជីវកម្មគ្រួសារ គឺជាមេរៀនដ៏មានតម្លៃដែលសមាជិកគ្រប់រូបយកមកកែតម្រូវដើម្បីភាពរីកចម្រើននាពេលខាងមុខ។ ភាពស្មោះត្រង់ក្នុងរឿងហិរញ្ញវត្ថុរវាងសមាជិកគ្រួសារ គឺជាកត្តាកំណត់ថាតើអាជីវកម្មនោះអាចឈានទៅមុខ ឬត្រូវបញ្ឈប់ត្រឹមជំនាន់ណាមួយ។ អាជីវកម្មគ្រួសារមិនត្រឹមតែជាប្រភពចំណូលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងបណ្ដុះបណ្ដាលជំនាញជីវិត និងការរកស៊ីជាក់ស្ដែងដល់កូនចៅជំនាន់ក្រោយតាំងពីវ័យក្មេង។ ការផ្ទេរចំណេះដឹង និងបច្ចេកទេសធ្វើអាជីវកម្មត្រូវបានធ្វើឡើងពីជំនាន់មួយទៅជំនាន់មួយ ដោយរក្សាបាននូវគុណភាពដើមតាមរយៈការបង្រៀនផ្ទាល់មាត់។ សិប្បកម្មត្បាញសូត្រ និងការធ្វើគ្រឿងប្រាក់តាមបណ្ដាខេត្តនានា គឺជាអាជីវកម្មគ្រួសារដែលជួយថែរក្សានូវអត្តសញ្ញាណវប្បធម៌ និងកេរដំណែលដូនតាខ្មែរឱ្យនៅគង់វង្ស។ ការផ្ទេរអំណាចគ្រប់គ្រងពីជំនាន់ឪពុកម្ដាយទៅឱ្យកូនៗ តម្រូវឱ្យមានការរៀបចំទុកជាមុនយ៉ាងហ្មត់ចត់ ដើម្បីចៀសវាងជម្លោះផ្ទៃក្នុង ឬការធ្លាក់ចុះនៃអាជីវកម្ម។ ការរក្សាបាននូវរសជាតិដើម ឬគុណភាពដើមដែលជាកេរមរតកពីមុន គឺជាចំណុចខ្លាំងដែលធ្វើឱ្យអាជីវកម្មគ្រួសារខ្លះអាចឈរជើងបានរាប់សិបឆ្នាំក្នុងទីផ្សារ។ ការបណ្ដុះបណ្ដាលកូនចៅឱ្យមានក្រមសីលធម៌ក្នុងការលក់ដូរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលឪពុកម្ដាយខ្មែរតែងតែផ្ដល់ឱ្យកូនៗមុននឹងចែកមរតក។ ការមិនមានផែនការបន្តវេនច្បាស់លាស់ អាចធ្វើឱ្យអាជីវកម្មគ្រួសារបាត់បង់ទិសដៅនៅពេលដែលស្ថាបនិកដើមចូលនិវត្តន៍ ឬបាត់បង់ជីវិតដោយយថាហេតុ។ ការផ្ទេរជំនាញពីឪពុកម្ដាយទៅកូន គឺជាការផ្ទេរនូវក្រមសីលធម៌នៃការរស់នៅ និងការយល់ដឹងពីតម្លៃនៃប្រាក់ដែលរកបានដោយញើសឈាម និងភាពស្មោះត្រង់។ ការលើកទឹកចិត្តឱ្យសមាជិកគ្រួសារទៅរៀនជំនាញបន្ថែមនៅក្រៅប្រទេស ជួយនាំយកនូវគំនិតថ្មីៗមកអភិវឌ្ឍអាជីវកម្មក្នុងស្រុកឱ្យកាន់តែមានសក្ដានុពល។ អាជីវកម្មគ្រួសារគឺជាគំរូដ៏ល្អនៃការរួមរស់ និងការធ្វើការងារជាក្រុម ដែលជួយពង្រឹងគ្រឹះគ្រួសារឱ្យកាន់តែរឹងមាំទាំងសេដ្ឋកិច្ច និងសេចក្ដីសុខ។ បញ្ហាប្រឈមដ៏ធំបំផុតមួយនៃអាជីវកម្មគ្រួសារនៅកម្ពុជា គឺការលាយឡំគ្នារវាងកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និងកញ្ចប់ថវិកាសម្រាប់បង្វិលក្នុងអាជីវកម្ម។ អាជីវកម្មគ្រួសារខ្លះជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗ ដោយសារកង្វះប្រព័ន្ធគ្រប់គ្រងស្តង់ដារ និងយុទ្ធសាស្ត្រទីផ្សារកម្រិតខ្ពស់។ ការខ្វះខាតការបែងចែកតួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ អាចធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃនៃអាជីវកម្មគ្រួសារមានភាពច្របូកច្របល់ និងយឺតយ៉ាវ។ ទំនាស់រឿងមរតក ឬការបែងចែកផលចំណេញមិនស្មើភាព គឺជាមូលហេតុចម្បងដែលនាំឱ្យអាជីវកម្មគ្រួសារមួយចំនួនត្រូវដួលរលំ ឬបែកបាក់គ្នានៅពាក់កណ្ដាលទី។ អាជីវកម្មគ្រួសារនៅកម្ពុជាជារឿយៗជួបបញ្ហាក្នុងការស្វែងរកបុគ្គលិកជំនាញពីខាងក្រៅ ព្រោះពួកគេចង់រក្សារចនាសម្ព័ន្ធបែបបងប្អូនដែលពិបាកនឹងគ្រប់គ្រងអ្នកក្រៅ។ ការរៀបចំស្តង់ដារអនាម័យ និងគុណភាពផលិតផល គឺជាចំណុចដែលអាជីវកម្មគ្រួសារខ្មែរត្រូវយកចិត្តទុកដាក់បន្ថែមដើម្បីអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។ ការមិនទាន់យល់ដឹងច្បាស់អំពីច្បាប់ពលកម្ម និងការធានារ៉ាប់រងសង្គម អាចជាហានិភ័យសម្រាប់ម្ចាស់អាជីវកម្មគ្រួសារនៅពេលដែលអាជីវកម្មរីកធំជាងមុន។ អាជីវកម្មគ្រួសារខ្មែរជួបការលំបាកក្នុងការនាំផលិតផលទៅកាន់ផ្សារទំនើបធំៗ ប្រសិនបើមិនមានការវេចខ្ចប់ និងស្លាកសញ្ញាត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស។ ការជឿជាក់លើការគ្រប់គ្រងតាមបែបមនោសញ្ចេតនាជ្រុលពេក អាចធ្វើឱ្យសមាជិកខ្លះខ្ជិលច្រអូស និងមិនគោរពវិន័យការងារ ដែលប៉ះពាល់ដល់ផលិតភាពសរុប។ ការបណ្ដុះបណ្ដាលកូនចៅឱ្យមានក្រមសីលធម៌ក្នុងការលក់ដូរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលឪពុកម្ដាយខ្មែរតែងតែផ្ដល់ឱ្យកូនៗមុននឹងចែកមរតក។ យុវជនខ្មែរជំនាន់ក្រោយដែលបានបញ្ចប់ការសិក្សា កំពុងនាំយកចំណេះដឹងផ្នែកបច្ចេកវិទ្យា និងទីផ្សារឌីជីថលមកធ្វើទំនើបកម្មអាជីវកម្មគ្រួសាររបស់ឪពុកម្ដាយខ្លួន។ ការដាក់បញ្ចូលនូវបច្គេកវិទ្យាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល បានធ្វើឱ្យអាជីវកម្មគ្រួសារខ្នាតតូចមានភាពទំនើប និងងាយស្រួលដល់អតិថិជនជំនាន់ថ្មីដែលចូលចិត្តភាពរហ័ស។ នៅក្នុងសម័យកាលបច្ចេកវិទ្យានេះ ការផ្សព្វផ្សាយតាមរយៈវីដេអូខ្លីៗលើបណ្ដាញសង្គម បានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្មគ្រួសារក្នុងការបង្កើនការលក់។ ការប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយពីសកម្មភាពប្រចាំថ្ងៃរបស់គ្រួសារ ជួយឱ្យអតិថិជនមានអារម្មណ៍ជិតស្និទ្ធ និងទុកចិត្តលើគុណភាពផលិតផលដែលគេផលិតផ្ទាល់ដៃ។ អាជីវកម្មគ្រួសារដែលដំណើរការដោយយុវជនសហគ្រិន កំពុងផ្ដោតខ្លាំងលើការច្នៃប្រឌិតថ្មីៗ ដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជនសម័យទំនើប។ ការវិនិយោគលើម៉ាស៊ីនទំនើបៗជួយឱ្យសិប្បកម្មគ្រួសារអាចបង្កើនបរិមាណផលិតកម្ម និងកាត់បន្ថយភាពហត់នឿយរបស់សមាជិកក្នុងការផលិតដោយដៃ។ អាជីវកម្មគ្រួសារខ្មែរដែលចេះប្រើប្រាស់ទិន្នន័យអតិថិជនដើម្បីកែលម្អសេវាកម្ម នឹងមានឱកាសរីកចម្រើនលឿនជាងអាជីវកម្មដែលនៅតែប្រើវិធីសាស្ត្របុរាណ។ ការលក់ទំនិញតាមរយៈផ្សារអនឡាញ ជួយឱ្យអាជីវកម្មគ្រួសារនៅជនបទអាចលក់ផលិតផលរបស់ខ្លួនដល់មនុស្សនៅទូទាំងប្រទេសកម្ពុជា។ ការបង្កើតគេហទំព័រ ឬផេកផ្លូវការសម្រាប់អាជីវកម្មគ្រួសារ ជួយឱ្យយីហោរបស់ពួកគេមើលទៅមានលក្ខណៈវិជ្ជាជីវៈ និងគួរឱ្យជឿទុកចិត្តបានកាន់តែច្រើន។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការលក់ ជួយឱ្យម្ចាស់អាជីវកម្មគ្រួសារអាចតាមដានចំណូលចំណាយបានត្រឹមត្រូវ និងមានតម្លាភាព។ ភាពបត់បែននៃអាជីវកម្មគ្រួសារខ្មែរអនុញ្ញាតឱ្យពួកគេអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចទីផ្សារ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ។ ការចុះបញ្ជីអាជីវកម្មគ្រួសារឱ្យក្លាយជាសហគ្រាសស្របច្បាប់ គឺជាជំហានដ៏សំខាន់ដើម្បីទទួលបាននូវការគាំពារពីច្បាប់ និងឱកាសទទួលបានកម្ចីដែលមានការប្រាក់ទាប។ ការពង្រីកខ្លួនពីអាជីវកម្មគ្រួសារទៅជាក្រុមហ៊ុនភាគហ៊ុន តម្រូវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតនៃការគ្រប់គ្រងពីបែបមនោសញ្ចេតនាមកជាបែបវិជ្ជាជីវៈពេញលេញ។ ការបង្កើតសមាគមសហគ្រាសធុនតូច និងមធ្យម ជួយឱ្យអាជីវកម្មគ្រួសារមានសំឡេងក្នុងការតស៊ូមតិ និងទទួលបានព័ត៌មានផ្នែកពាណិជ្ជកម្មពីក្រសួងពាក់ព័ន្ធ។ អាជីវកម្មគ្រួសារដែលជោគជ័យច្រើនតែមានការបែងចែកកិច្ចការច្បាស់លាស់ទៅតាមចំណង់ចំណូលចិត្ត និងសមត្ថភាពពិតប្រាកដរបស់សមាជិកម្នាក់ៗ។ អាជីវកម្មគ្រួសារដែលដើរតាមនិន្នាការបរិស្ថាន កំពុងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជនជំនាន់ក្រោយដែលស្រឡាញ់បរិស្ថាន និងធម្មជាតិ។ ភាពជោគជ័យនៃអាជីវកម្មគ្រួសារមួយ ច្រើនតែចាប់ផ្ដើមពីការសន្សំសំចៃ និងការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់ពីលទ្ធភាពដោយភាពឈ្លាសវៃ។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ជួយឱ្យអាជីវកម្មគ្រួសារទទួលបានតម្លៃទាប និងធានាបាននូវនិរន្តរភាពនៃខ្សែសង្វាក់ផលិតកម្ម។ អាជីវកម្មគ្រួសារក្នុងវិស័យកែច្នៃកសិផល ដូចជាការធ្វើដំណាប់ស្វាយ ជួយបង្កើនតម្លៃបន្ថែមដល់កសិករខ្មែរ និងកាត់បន្ថយការនាំចូលពីបរទេស។ អាជីវកម្មគ្រួសារនឹងនៅតែបន្តដើរតួនាទីជាសសរស្តម្ភដ៏សំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមកម្ពុជានៅក្នុងយុគសម័យសកលភាវូបនីយកម្ម។ អាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូ ឬឡានជារឿយៗត្រូវបានគ្រប់គ្រងដោយបុរសក្នុងគ្រួសារ ខណៈដែលស្ត្រីជាអ្នកកាន់បញ្ជី និងគ្រប់គ្រងផ្នែកលក់។ អាជីវកម្មផលិតទឹកត្រី ឬទឹកស៊ីអ៊ីវលក្ខណៈគ្រួសារនៅតាមបណ្ដាខេត្តជាប់សមុទ្រ កំពុងមានសក្ដានុពលខ្លាំងក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ អាជីវកម្មលក្ខណៈគ្រួសារក្នុងវិស័យអប់រំ ដូចជាសាលាចំណេះដឹងទូទៅខ្នាតតូច កំពុងរួមចំណែកជួយដល់ការអភិវឌ្ឍធនធានមនុស្សនៅតាមជនបទ។ ហាងកាហ្វេ និងភោជនីយដ្ឋានខ្នាតតូចដែលគ្រប់គ្រងដោយគ្រួសារ កំពុងក្លាយជាទីកន្លែងជួបជុំដ៏ពេញនិយមសម្រាប់ប្រជាជននៅតាមទីក្រុងធំៗ។ អាជីវកម្មគ្រួសារក្នុងវិស័យដឹកជញ្ជូនខ្នាតតូច ជួយសម្រួលដល់ការដោះដូរទំនិញរវាងទីក្រុង និងតំបន់ជនបទដាច់ស្រយាលឱ្យមានភាពងាយស្រួល។ អាជីវកម្មគ្រួសារក្នុងវិស័យកាត់ដេរខ្នាតតូច ជួយផ្ដល់ការងារដល់ស្ត្រីដែលត្រូវមើលថែទាំកូនៗនៅផ្ទះ និងចង់រកចំណូលបន្ថែមសម្រាប់គ្រួសារ។ សិប្បកម្មធ្វើនំប្រពៃណីខ្មែរជាលក្ខណៈគ្រួសារ មិនត្រឹមតែផ្ដល់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរក្សានូវរសជាតិដូនតាដែលមិនអាចរកទិញបានពីកន្លែងផ្សេង។ អាជីវកម្មលក់គ្រឿងសង្ហារឹមពីឈើ ឬឫស្សីជាលក្ខណៈគ្រួសារ បង្ហាញពីការច្នៃប្រឌិត និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ អាជីវកម្មគ្រួសារផ្នែកសេវាកម្មជួសជុលគ្រឿងអេឡិចត្រូនិច ជួយឱ្យយុវជនក្នុងគ្រួសារចេះជំនាញបច្ចេកទេសជាក់ច្បាស់ និងអាចចិញ្ចឹមជីវិតបាន។ អាជីវកម្មគ្រួសារក្នុងវិស័យកសិ-ទេសចរណ៍ កំពុងមានការចាប់អារម្មណ៍ខ្លាំងតាមរយៈការបើកចម្ការឱ្យភ្ញៀវចូលទស្សនា និងទិញផលិតផលផ្ទាល់ដៃ។ ភាពជោគជ័យនៃអាជីវកម្មគ្រួសារខ្មែរ ច្រើនតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការធ្វើបុណ្យទាន និងការជួយការងារសប្បុរសធម៌ក្នុងសហគមន៍។ អាជីវកម្មគ្រួសារខ្លះអាចផ្ដល់ការងារដល់អ្នកជិតខាងដែលខ្វះខាត ដែលនេះជាការជួយសង្គមក្នុងកម្រិតមូលដ្ឋានបានយ៉ាងប្រសើរ និងមានប្រសិទ្ធភាព។ ការចែករំលែកផលចំណេញទៅឱ្យបុគ្គលិកដែលស្មោះត្រង់ ជួយឱ្យអាជីវកម្មគ្រួសារអាចពង្រីកសក្ដានុពលរបស់ខ្លួន និងកាត់បន្ថយភាពក្រីក្រក្នុងសង្គម។ អាជីវកម្មលក្ខណៈគ្រួសារជួយឱ្យមនុស្សចាស់ក្នុងគ្រួសារមានអារម្មណ៍ថាខ្លួននៅមានតម្លៃ តាមរយៈការជួយមើលការខុសត្រូវការងារស្រាលៗ។ ការប្រើប្រាស់ផ្ទះផ្ទាល់ខ្លួនជាកន្លែងរកស៊ី ជួយកាត់បន្ថយសម្ពាធលើការរៀបចំផែនការទីក្រុង និងការកកស្ទះចរាចរណ៍ដែលបណ្ដាលមកពីការធ្វើដំណើរទៅធ្វើការ។ អាជីវកម្មគ្រួសារជួយសម្រួលដល់បន្ទុកចំណាយលើការអប់រំ និងសុខភាពរបស់សមាជិក តាមរយៈការប្រើប្រាស់ផលចំណេញរួមរបស់អាជីវកម្ម។ ការរៀបចំរចនាសម្ព័ន្ធការងារឱ្យមានតុល្យភាព ជួយឱ្យម្ចាស់អាជីវកម្មគ្រួសារមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំកូនៗឱ្យបានល្អ។ អាជីវកម្មគ្រួសារគឺជាគ្រឹះនៃស្ថិរភាពសង្គម ព្រោះនៅពេលដែលគ្រួសារនីមួយៗមានចំណូលច្បាស់លាស់ អត្រាបទល្មើសក្នុងសង្គមក៏ត្រូវបានកាត់បន្ថយ។ ការចែករំលែកបទពិសោធន៍រកស៊ីពីម្ចាស់អាជីវកម្មគ្រួសារជោគជ័យ គឺជាមេរៀនដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយដែលចង់ក្លាយជាសហគ្រិន។ សរុបមក អាជីវកម្មលក្ខណៈគ្រួសារមិនត្រឹមតែជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកោសិកាសង្គមដ៏សំខាន់ក្នុងការថែរក្សាសុភមង្គល និងស្ថិរភាពនៃគ្រួសារខ្មែរនីមួយៗផងដែរ។ ទោះបីជាត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមហ៊ុនបរទេសធំៗយ៉ាងណាក៏ដោយ ក៏អាជីវកម្មគ្រួសារខ្មែរនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ដោយសារតែភាពបត់បែន និងចំណងសាមគ្គីភាពដែលមិនអាចកាត់ថ្លៃបាន។ ការរួមបញ្ចូលគ្នារវាងបទពិសោធន៍ដ៏ក្រាស់ក្រែលរបស់មនុស្សជំនាន់មុន និងចំណេះដឹងបច្ចេកវិទ្យារបស់យុវជនជំនាន់ក្រោយ គឺជាសោរគន្លឹះដ៏សំខាន់ក្នុងការធ្វើទំនើបកម្មអាជីវកម្មគ្រួសារឱ្យដើរទាន់សម័យកាលសកលភាវូបនីយកម្ម។ និរន្តរភាពនៃអាជីវកម្មគ្រួសារនៅកម្ពុជា គឺផ្អែកទាំងស្រុងលើការរៀបចំផែនការបន្តវេនឱ្យបានច្បាស់លាស់ និងការបែងចែកផលប្រយោជន៍ប្រកបដោយតម្លាភាព ដើម្បីចៀសវាងជម្លោះដែលនាំឱ្យបាត់បង់មរតកដូនតា។ ក្នុងនាមជាឆ្អឹងខ្នងនៃសហគ្រាសធុនតូច និងមធ្យម អាជីវកម្មគ្រួសារនឹងបន្តដើរតួនាទីជាអ្នកថែរក្សាអត្តសញ្ញាណវប្បធម៌ និងចំណេះដឹងតាមបែបប្រពៃណីរបស់ខ្មែរឱ្យនៅរស់រវើកក្នុងទីផ្សារទំនើប។ ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការបណ្ដុះបណ្ដាល និងការសម្របសម្រួលផ្នែកច្បាប់ នឹងក្លាយជាកម្លាំងរុញច្រានបន្ថែមឱ្យអាជីវកម្មគ្រួសារវិវត្តខ្លួនពីលក្ខណៈគ្រួសារទៅជាសហគ្រាសខ្នាតធំលំដាប់អន្តរជាតិ។ ជាចុងក្រោយ ភាពជោគជ័យពិតប្រាកដនៃអាជីវកម្មគ្រួសារខ្មែរ មិនមែនវាស់វែងតែលើតួលេខនៃប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាផ្អែកលើការរក្សាបាននូវកេរ្តិ៍ឈ្មោះ និងសុខដុមរមនានៃវង្សត្រកូលពីជំនាន់មួយទៅជំនាន់មួយ។ អាជីវកម្មគ្រួសារគឺជាសាលារៀនជាក់ស្ដែងដែលបណ្ដុះស្មារតីសហគ្រិនភាពដល់យុវជនកម្ពុជា ដែលជួយឱ្យពួកគេចេះតស៊ូ ចេះច្នៃប្រឌិត និងចេះឱ្យតម្លៃលើសេចក្ដីថ្លៃថ្នូរនៃមុខរបររបស់ខ្លួន។ តាមរយៈការប្រើប្រាស់ធនធានក្នុងស្រុក និងការបង្កើតការងារនៅក្នុងសហគមន៍ អាជីវកម្មគ្រួសារបានក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុតក្នុងការលុបបំបាត់ការចំណាកស្រុក និងការអភិវឌ្ឍតំបន់ជនបទឱ្យមានភាពរុងរឿង។ បើទោះជាពិភពលោកផ្លាស់ប្តូរទៅជាឌីជីថលយ៉ាងណាក៏ដោយ ក៏តម្លៃនៃភាពស្និទ្ធស្នាល និងសេវាកម្មបែបគ្រួសារខ្មែរនៅតែជាចំណុចខ្លាំងដែលទាក់ទាញចិត្តអតិថិជន និងធ្វើឱ្យអាជីវកម្មប្រភេទនេះរស់នៅជារៀងរហូត។